ការថែរក្សាសក់វែងចំពោះនារីខ្មែរ គឺជារឿងមួយដែលត្រូវបានគេមើលឃើញជាទូទៅ ហើយមានមូលហេតុជាច្រើនដែលនាំឲ្យមានទំនោរនេះ។ តម្លៃវប្បធម៌ និងប្រពៃណី សក់វែងត្រូវបានចាត់ទុកថាជា និមិត្តរូបនៃភាពស្រស់ស្អាត ភាពជាស្ត្រី និងភាពថ្លៃថ្នូរតាំងពីយូរលង់ណាស់មកហើយក្នុងសង្គមខ្មែរ។ នៅក្នុងអក្សរសិល្ប៍ ចម្រៀង និងរបាំបុរាណខ្មែរ ស្ត្រីដែលមានសក់វែងស្អាតតែងតែត្រូវបានគេលើកតម្កើង។ ជំនឿនេះបានចាក់ឫសយ៉ាងជ្រៅទៅក្នុងមនសិការរបស់នារីខ្មែរគ្រប់ជំនាន់។ ការរក្សាសក់វែងក៏ត្រូវបានគេជឿថាអាចនាំមកនូវ សិរីសួស្តី និងលាភសំណាង ផងដែរ។ លើសពីនេះទៅទៀត ក្នុងពិធីបុណ្យប្រពៃណីមួយចំនួន សក់វែងក៏មានតួនាទីសំខាន់ក្នុងការតុបតែងលម្អខ្លួនស្របតាមក្បួនខ្នាតផងដែរ។ ឥទ្ធិពលពីជំនឿសាសនា ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋនៅកម្ពុជា ក៏មានឥទ្ធិពលមួយផ្នែកទៅលើការពេញនិយមសក់វែងនេះដែរ។ ទោះបីជាមិនមានការបញ្ជាក់ផ្ទាល់ក្នុងគម្ពីរថា ស្ត្រីត្រូវទុកសក់វែងក៏ដោយ ក៏ការបួសជាភិក្ខុនីឬដូនជីតម្រូវឲ្យកោរសក់បង្ហាញពីការលះបង់។ ដូចនេះ ការទុកសក់វែងផ្ទុយពីការកោរសក់អាចត្រូវបានគេមើលឃើញថាជាការរក្សា ភាពធម្មតា និងភាពជាស្ត្រី ដែលមិនបានបួស។ ម្យ៉ាងវិញទៀត ការថែរក្សារូបរាងកាយឱ្យបានល្អ ក៏ជាផ្នែកមួយនៃការគោរពខ្លួនឯង និងបង្ហាញពី សីលធម៌ល្អ ផងដែរ។ សក់វែងអាចត្រូវបានច្នៃម៉ូដបានច្រើនបែបយ៉ាងស្រស់ស្អាត ដូចជា ការបួង ការចង ការលម្អដោយផ្កា ឬគ្រឿងអលង្ការ ដែលសុទ្ធតែជួយលើកសម្រស់នារីឱ្យកាន់តែលេចធ្លោ។ នៅក្នុងវប្បធម៌ខ្មែរ សក់វែងតែងតែត្រូវបានផ្សារភ្ជាប់ជាមួយនឹងរូបភាពស្ត្រីដែលមាន ចរិតស្លូតបូត និងមានមន្តស្នេហ៍។ ភាពងាយស្រួលក្នុងការថែទាំ និងទម្លាប់ ផ្ទុយពីការយល់ឃើញរបស់មនុស្សមួយចំនួន នារីខ្មែរជាច្រើនយល់ថាការថែរក្សាសក់វែងគឺមិនពិបាកដូចការគិតនោះទេ។ ពួកគេមានទម្លាប់ និងវិធីសាស្ត្រក្នុងការថែទាំតាំងពីក្មេងមកម្ល៉េះ។ ម្យ៉ាងវិញទៀត ការកាត់សក់ខ្លីអាចទាមទារនូវការថែទាំញឹកញាប់ និងការរៀបចំម៉ូដជារៀងរាល់ថ្ងៃ ដើម្បីរក្សាបាននូវរូបរាងស្អាត។ ដោយឡែក សក់វែងអាចគ្រាន់តែចង ឬបួងក៏អាចរក្សាបាននូវរបៀបរៀបរយបាន។ ហើយនេះជាទម្លាប់មួយដែលបានបន្តពីមួយជំនាន់ទៅមួយជំនាន់។ ចំណែកការថែរក្សាសក់វែងចំពោះនារីខ្មែរ គឺមានអត្ថន័យជ្រាលជ្រៅ និងពាក់ព័ន្ធយ៉ាងជិតស្និទ្ធទៅនឹងទំនៀមទម្លាប់ ជំនឿ និងទស្សនៈអំពីភាពស្រស់ស្អាតក្នុងវប្បធម៌ខ្មែរ។ នៅក្នុងរឿងព្រេង ទេវកថា ចម្រៀង និងរបាំបុរាណខ្មែរ ដូចជា របាំអប្សរា ជាដើម គេតែងតែឃើញរូបភាពស្ត្រីមានសក់វែងរៀបរយ តំណាងឱ្យ ភាពទន់ភ្លន់ ភាពថ្លៃថ្នូរ និងមន្តស្នេហ៍។ វាជាការបង្ហាញពីភាពបរិសុទ្ធ និងភាពជាស្ត្រីពេញលក្ខណៈ ដែលខុសពីបុរស។ ភាពស្រស់ស្អាតនៃសក់វែង គឺត្រូវបានគេលើកតម្កើងរហូតដល់មានការប្រៀបធៀបទៅនឹង រលកទឹក ឬពស់នាគ ដែលបង្ហាញពីភាពរលាស់រលោង និងទាក់ទាញ។ ការគោរពប្រពៃណី និងជំនឿបុរាណ ការរក្សាសក់វែងក៏ជាការ គោរពទៅលើទំនៀមទម្លាប់បុរាណ ដែលបានបន្តវេនពីជំនាន់មួយទៅជំនាន់មួយ។ ក្នុងសង្គមខ្មែរ គេជឿថាការទុកសក់វែងអាចនាំមកនូវ សិរីសួស្តី លាភសំណាង និងភាពចម្រុងចម្រើន ដល់ម្ចាស់ខ្លួន។ ផ្ទុយទៅវិញ ការកាត់សក់ខ្លីពេក ត្រូវបានគេយល់ថាអាចនាំមកនូវ ភាពអពមង្គល ឬបង្ហាញពីការបួស ដែលជាហេតុធ្វើឱ្យនារីខ្មែរមិនសូវនិយម។ ម្យ៉ាងវិញទៀត សក់វែងក៏មានសារៈសំខាន់ក្នុងការ តុបតែងលម្អខ្លួន សម្រាប់ចូលរួមក្នុងពិធីបុណ្យប្រពៃណីផ្សេងៗ ដូចជា ពិធីមង្គលការ ពិធីបុណ្យភ្ជុំបិណ្ឌ ឬពិធីសំពះគ្រូ ដោយត្រូវលម្អដោយផ្កា ម្ជុល ឬទម្រង់បួងសក់តាមក្បួនខ្នាត។ សីលធម៌ និងការអត់ធ្មត់ ការថែរក្សាសក់វែងតម្រូវឱ្យមាន ការអត់ធ្មត់ និងភាពម៉ត់ចត់ ក្នុងការថែទាំ។ នេះអាចឆ្លុះបញ្ចាំងពីលក្ខណៈសីលធម៌របស់នារីខ្មែរ ដែលត្រូវបានគេបណ្ដុះបណ្ដាលឱ្យមានភាពអត់ធ្មត់ ឧស្សាហ៍ព្យាយាម និងចេះថែរក្សាខ្លួនឯង។ ការមានសក់វែងស្អាតក៏អាចបង្ហាញពី សេចក្តីថ្លៃថ្នូរ និងការគោរពខ្លួនឯង ផងដែរ។ លើសពីនេះ ការទុកសក់វែងក៏ត្រូវបានគេផ្សារភ្ជាប់ទៅនឹង លក្ខណៈសុភាពរាបសារ និងចរិតស្លូតបូត ដែលជាគុណសម្បត្តិដ៏សំខាន់របស់នារីខ្មែរ។ ក្នុងអតីតកាល នារីខ្មែរបានប្រើប្រាស់ផលិតផលធម្មជាតិក្នុងការថែរក្សាសក់ដូចជា ស្លឹកក្រូចសើច សំបកក្រូចថ្លុង ឬផ្លែសាប៊ូ ជាដើម ដែលបង្ហាញពីទំនាក់ទំនងជិតស្និទ្ធរវាងមនុស្ស និងធម្មជាតិ។ ការថែរក្សាសក់វែងក៏អាចត្រូវបានគេមើលឃើញថាជា ការរក្សាទុកនូវអត្តសញ្ញាណជាតិ ដែលបង្ហាញពីភាពខុសប្លែកពីវប្បធម៌បរទេស។ ទោះបីជាមានការប្រែប្រួលតាមសម័យកាលក៏ដោយ ក៏ទំនោរក្នុងការថែរក្សាសក់វែងនៅតែបន្តស្ថិតស្ថេរក្នុងសង្គមខ្មែរ ដែលបង្ហាញពី តម្លៃដ៏ជ្រាលជ្រៅ ដែលបានចារក្នុងបេះដូងនារីខ្មែរគ្រប់រូប។